កីឡាយូដូនៅកម្ពុជាមានប្រវត្តិយូរលង់ណាស់មកហើយ ហើយបានដើរតួនាទីយ៉ាងសំខាន់ក្នុងការនាំមកនូវកិត្តិយសជូនជាតិនៅលើឆាកអន្តរជាតិ ជាពិសេសក្នុងព្រឹត្តិការណ៍កីឡាស៊ីហ្គេម ។ កីឡាប្រភេទនេះមិនត្រឹមតែជាកីឡាប្រយុទ្ធមួយប្រភេទប៉ុណ្ណោះទេ ថែមទាំងជាសិល្បៈនៃការការពារខ្លួន និងការបណ្ដុះបណ្ដាលវិន័យផងដែរ ។ កីឡានេះត្រូវបាននាំចូលមកកម្ពុជាដំបូងបង្អស់នៅ អំឡុងទសវត្សរ៍ឆ្នាំ១៩៥០ ឬដើមទសវត្សរ៍ឆ្នាំ១៩៦០ ។ អ្នកជំនាញមកពីប្រទេសជប៉ុន និងបារាំងជាអ្នកបាននាំយកកីឡាប្រភេទនេះមកបង្រៀននៅក្នុងសាលាមួយចំនួន និងតាមក្លិបឯកជននានានៅកម្ពុជា ។ នៅសម័យនោះ កីឡាយូដូបានចាប់ផ្តើមទទួលបានការចាប់អារម្មណ៍ជាលំដាប់ ដោយសារតែលក្ខណៈពិសេសរបស់វាដែលទាមទារទាំងកម្លាំងកាយ សតិបញ្ញា និងវិន័យខ្ពស់ ។ ការបង្កើត សហព័ន្ធកីឡាយូដូកម្ពុជា គឺដើម្បីធានាថា កីឡាយូដូនៅក្នុងប្រទេសត្រូវបាន គ្រប់គ្រង ចាត់ចែង និងជំរុញទៅមុខ តាមរបៀបមួយដែលមាន សណ្ដាប់ធ្នាប់ គុណភាពខ្ពស់ និងមានលក្ខណៈបច្ចេកទេសត្រឹមត្រូវ ប្រកបដោយវិជ្ជាជីវៈ ដើម្បីឱ្យកីឡានេះអាចរីកចម្រើន និងទទួលបានការទទួលស្គាល់ទាំងក្នុងនិងក្រៅប្រទេស។ សហព័ន្ធនេះបានដើរតួនាទីយ៉ាងសំខាន់ក្នុងការផ្សព្វផ្សាយកីឡាយូដូទៅកាន់យុវជនខ្មែរ រៀបចំការប្រកួតក្នុងស្រុក និងបញ្ជូនអត្តពលិកទៅចូលរួមប្រកួតនៅក្រៅប្រទេស ដើម្បីបង្កើនបទពិសោធន៍ និងសមត្ថភាព ។ អំឡុងទសវត្សរ៍ឆ្នាំ១៩៧០ កីឡាយូដូក៏ដូចជាកីឡាផ្សេងៗទៀតនៅកម្ពុជាបានជួបប្រទះការជាប់គាំងដោយសារតែសង្គ្រាមស៊ីវិល និងជាពិសេសរបបប្រល័យពូជសាសន៍ខ្មែរក្រហម ។ ក្នុងពេលនោះ ធនធានមនុស្ស និងហេដ្ឋារចនាសម្ព័ន្ធកីឡាស្ទើរតែទាំងស្រុងត្រូវបានបំផ្លិចបំផ្លាញ ។ ប៉ុន្តែបន្ទាប់ពីឆ្នាំ១៩៧៩ កីឡានេះបានចាប់ផ្តើមរស់ឡើងវិញជាបណ្តើរៗ ជាមួយនឹងការខិតខំប្រឹងប្រែងយ៉ាងស្វិតស្វាញពីសំណាក់ថ្នាក់ដឹកនាំកីឡា និងគ្រូបង្វឹកជំនាន់ដើម ដែលមានឆន្ទៈខ្ពស់ក្នុងការស្តារ និងអភិវឌ្ឍវិស័យកីឡានៅកម្ពុជាឡើងវិញ ។ ការងើបឡើងវិញនេះបានរួមចំណែកធ្វើឲ្យកីឡាយូដូបន្តដំណើរទៅមុខរហូតដល់បច្ចុប្បន្ន ។ កីឡាយូដូនៅកម្ពុជាបានបោះជំហានយ៉ាងសកម្មនៅលើឆាកអន្តរជាតិ និងដណ្តើមបានសមិទ្ធផលគួរជាទីមោទកៈជាច្រើន ។ ទោះជាយ៉ាងណាក៏ដោយ ក៏នៅមានការប្រកួតប្រជែងជាច្រើនដែលត្រូវជម្នះដើម្បីបន្តការរីកចម្រើនផងដែរ ។ កីឡាករយូដូកម្ពុជាបានបង្ហាញវត្តមានយ៉ាងសកម្មនៅក្នុងព្រឹត្តិការណ៍កីឡាសំខាន់ៗជាច្រើន ហើយបាននាំមកនូវកិត្តិយសជាបន្តបន្ទាប់ ។ សមិទ្ធផលដ៏លេចធ្លោបំផុតរបស់កីឡាយូដូកម្ពុជាគឺក្នុងព្រឹត្តិការណ៍កីឡាស៊ីហ្គេម អត្តពលិកយូដូខ្មែរជាច្រើនរូបបានដណ្តើមបាន មេដាយមាស ប្រាក់ និងសំរឹទ្ធ ជូនជាតិក្នុងព្រឹត្តិការណ៍កីឡាថ្នាក់តំបន់ដ៏ធំនេះ ។ ជ័យជម្នះទាំងនេះមិនត្រឹមតែជាមោទកភាពផ្ទាល់ខ្លួនរបស់កីឡាករប៉ុណ្ណោះទេ តែបានរួមចំណែកយ៉ាងធំធេងក្នុងការលើកមុខមាត់កម្ពុជានៅលើឆាកកីឡាអន្តរជាតិ និងជំរុញទឹកចិត្តយុវជនជំនាន់ក្រោយឲ្យចាប់អារម្មណ៍លើកីឡាយូដូផងដែរ ។ ការចូលរួមក្នុងកីឡាអាស៊ី និងព្រឹត្តិការណ៍អន្តរជាតិដទៃទៀតក្រៅពីស៊ីហ្គេម អត្តពលិកកម្ពុជាក៏បានចូលរួមប្រកួតប្រជែងនៅក្នុងកីឡាអាស៊ី និងការប្រកួតជើងឯកថ្នាក់តំបន់ផ្សេងទៀតផងដែរ ។ ទោះបីជាការដណ្តើមមេដាយក្នុងកម្រិតនេះនៅមានកម្រិតនៅឡើយ ប៉ុន្តែវត្តមានរបស់កីឡាករខ្មែរបានបង្ហាញពីការរីកចម្រើនជាលំដាប់ និងឆន្ទៈក្នុងការប្រឈមមុខនឹងគូប្រកួតខ្លាំងៗមកពីបណ្តាប្រទេសជឿនលឿនក្នុងទ្វីបអាស៊ី ។ សមិទ្ធផលមួយទៀតគឺការបង្កើតបាននូវក្រុមអត្តពលិក និងគ្រូបង្វឹកដែលមានបទពិសោធន៍ជាច្រើន ។ ពួកគេបានក្លាយជាមូលដ្ឋានគ្រឹះដ៏សំខាន់ក្នុងការបណ្តុះបណ្តាល និងបន្តវេនពីមួយជំនាន់ទៅមួយជំនាន់ ។ ទោះបីជាទទួលបានជោគជ័យ និងមានសក្តានុពល កីឡាយូដូកម្ពុជានៅតែប្រឈមមុខនឹងបញ្ហាប្រឈមជាច្រើនដែលទាមទារការយកចិត្តទុកដាក់មួយចំនួនផងដែរ ។ កាប្រឈមនឹងប្រទេសមួយចំនួនក្នុងតំបន់អាស៊ីអាគ្នេយ៍ដូចជា ថៃ វៀតណាម ហ្វីលីពីន និងឥណ្ឌូនេស៊ី មានការអភិវឌ្ឍន៍កីឡាយូដូយ៉ាងឆាប់រហ័ស និងមានបទពិសោធន៍ប្រកួតប្រជែងខ្ពស់ ។ ពួកគេមានធនធានហិរញ្ញវត្ថុ ការបណ្តុះបណ្តាលទំនើប និងចំនួនកីឡាករច្រើនជាង ដែលធ្វើឲ្យការដណ្តើមមេដាយមាសកាន់តែលំបាកសម្រាប់កម្ពុជា ។ ដូចទៅនឹងកីឡាជាច្រើនទៀតនៅកម្ពុជា កីឡាយូដូនៅតែជួបប្រទះបញ្ហាខ្វះខាតថវិកាសម្រាប់ទ្រទ្រង់ការហ្វឹកហាត់ប្រចាំថ្ងៃ ការបញ្ជូនកីឡាករទៅប្រកួត ឬហ្វឹកហាត់នៅបរទេស និងការទិញសម្ភារៈបរិក្ខារទំនើបៗ ។ បើប្រៀបធៀបទៅនឹងកីឡាពេញនិយមដទៃទៀត ចំនួនអ្នកអនុវត្តកីឡាយូដូនៅកម្ពុជានៅមានកម្រិត ។ ការពង្រីកមូលដ្ឋានកីឡាករគឺជាកិច្ចការចាំបាច់ដើម្បីស្វែងរកទេពកោសល្យថ្មីៗអោយចូលរួមក្នុងការវឹកហាត់កីឡានេះ ។ ទោះបីមានការចូលរួមខ្លះក៏ដោយ កីឡាករខ្មែរនៅតែខ្វះបទពិសោធន៍ប្រកួតប្រជែងញឹកញាប់នៅកម្រិតអន្តរជាតិ ដែលជាកត្តាសំខាន់ក្នុងការបង្កើនសមត្ថភាព និងផ្លូវចិត្តរបស់កីឡាករ ។ កីឡាយូដូមិនទាន់ទទួលបានការចាប់អារម្មណ៍ខ្លាំងពីសាធារណជន និងការគាំទ្រពីវិស័យឯកជននៅឡើយ ដែលធ្វើឲ្យការទាក់ទាញធនធានកាន់តែពិបាក ។ ទោះបីមានបញ្ហាប្រឈមក៏ដោយ សហព័ន្ធកីឡាយូដូកម្ពុជា និងកីឡាករទាំងអស់នៅតែបន្តប្តេជ្ញាចិត្តខ្ពស់ក្នុងការខិតខំប្រឹងប្រែងដើម្បីជម្នះរាល់ឧបសគ្គ និងបន្តនាំមកនូវកិត្តិយសជូនជាតិនៅលើឆាកអន្តរជាតិ ។ មិនត្រឹមតែប៉ុណ្ណោះទេ ដើម្បីបន្តអភិវឌ្ឍ និងលើកកម្ពស់កីឡាយូដូនៅកម្ពុជា ទាំងគុណភាព និងបរិមាណ សហព័ន្ធកីឡាយូដូកម្ពុជាបាននិងកំពុងដាក់ចេញនូវផែនការយុទ្ធសាស្ត្រ និងការបណ្តុះបណ្តាលយ៉ាងយកចិត្តទុកដាក់ ។ គោលដៅចម្បងគឺដើម្បីពង្រឹងមូលដ្ឋានកីឡា បង្កើនសមត្ថភាពប្រកួតប្រជែង និងបន្តនាំមកនូវកិត្តិយសជូនជាតិ ។ ការបណ្តុះបណ្តាលប្រកបដោយប្រសិទ្ធភាព គឺជាគន្លឹះដ៏សំខាន់សម្រាប់ភាពជោគជ័យ ។ ផែនការបណ្តុះបណ្តាលរបស់សហព័ន្ធផ្តោតលើចំណុចសំខាន់ៗដូចជា ពង្រីកមូលដ្ឋានកីឡាករ បណ្តុះបណ្តាលគ្រូបង្វឹក និងអាជ្ញាកណ្តាល កែលម្អសម្ភារៈ និងបរិក្ខារហ្វឹកហាត់ ។ ដើម្បីពង្រីកមូលដ្ឋានកីឡាករ សហព័ន្ធខិតខំផ្សព្វផ្សាយកីឡាយូដូឲ្យកាន់តែទូលំទូលាយទៅតាមគ្រឹះស្ថានអប់រំ និងសហគមន៍នានា ដើម្បីទាក់ទាញយុវជន យុវនារី កុមារា កុមារី ឲ្យមកចាប់អារម្មណ៍ និងចូលរួមហ្វឹកហាត់កាន់តែច្រើន ។ ការចាប់ផ្ដើមហ្វឹកហាត់តាំងពីក្មេង ជួយឱ្យកីឡាករមានបច្ចេកទេសល្អ ស្វែងយល់ពីយុទ្ធសាស្ត្របានលឿន និងមានកម្លាំងកាយមាំមួនជាងអ្នកដែលទើបចាប់ផ្ដើម មូលដ្ឋានគ្រឹះដ៏រឹងមាំនេះនឹងក្លាយជាទុនដ៏សំខាន់ សម្រាប់ពួកគេក្នុងការរីកចម្រើនទៅជាអ្នកជំនាញពិតប្រាកដនាពេលអនាគត។ បង្កើតក្លិប និងមណ្ឌលហ្វឹកហាត់បន្ថែម ជំរុញការបង្កើតក្លិប និងមណ្ឌលហ្វឹកហាត់យូដូបន្ថែមទៀតនៅតាមបណ្តាខេត្តក្រុង ដើម្បីផ្តល់ឱកាសឲ្យអ្នកដែលមានបំណងអាចហ្វឹកហាត់បានងាយស្រួល ។ យកចិត្តទុកដាក់និងអភិវឌ្ឍសមត្ថភាពគ្រូបង្វឹក និងអាជ្ញាកណ្តាល ដោយបញ្ជូនពួកគេទៅចូលរួមវគ្គបណ្តុះបណ្តាលបច្ចេកទេសថ្មីៗទាំងក្នុង និងក្រៅប្រទេស ។ ការបង្រៀនប្រកបដោយគុណភាព និងការអនុវត្តច្បាប់ត្រឹមត្រូវ សហការជាមួយអ្នកជំនាញបរទេសអញ្ជើញអ្នកជំនាញយូដូមកពីប្រទេសជឿនលឿនដូចជា ជប៉ុន បារាំង ឬប្រទេសក្នុងតំបន់ មកធ្វើការបណ្តុះបណ្តាល និងចែករំលែកបទពិសោធន៍ផ្ទាល់ដល់គ្រូបង្វឹក និងអត្តពលិកខ្មែរ ។ ដើម្បីធានាថាកីឡាករហ្វឹកហាត់បានល្អ និងមានសុវត្ថិភាព យើងកំពុងខិតខំស្វែងរកជំនួយ និងថវិកា ដើម្បីទិញ សម្ភារៈហ្វឹកហាត់ដែលមានគុណភាពខ្ពស់ និងត្រូវតាមស្តង់ដារអន្តរជាតិរួមមាន កម្រាលហ្វឹកហាត់ និង ឈុតកីឡាយូដូ ។ ការបញ្ជូនអត្តពលិកឲ្យចូលរួមប្រកួតអន្តរជាតិឲ្យបានញឹកញាប់ ជាពិសេសព្រឹត្តិការណ៍កម្រិតតំបន់ និងទ្វីបដូចជា កីឡាស៊ីហ្គេម កីឡាអាស៊ី និងការប្រកួតជើងឯកយូដូអាស៊ី ។ ការចូលរួមញឹកញាប់ជួយបង្កើនបទពិសោធន៍ វាស់ស្ទង់សមត្ថភាព និងស្វែងយល់ពីចំណុចខ្វះខាតដើម្បីកែលម្អនូវចំណុចដែរខ្វះខាត ។ យើងបានកំណត់គោលដៅរយៈពេលវែងមួយ គឺ ត្រៀមខ្លួនសម្រាប់ព្រឹត្តិការណ៍កីឡាអូឡាំពិក ទោះបីជាវាជាគោលដៅដ៏លំបាកក៏ដោយ យើងនឹងព្យាយាម។ ត្រូវស្វែងរកជំនួយបច្ចេកទេស និងហិរញ្ញវត្ថុ ដើម្បីបង្កើនកិច្ចសហការជាមួយសហព័ន្ធកីឡាយូដូអន្តរជាតិ សហព័ន្ធយូដូអាស៊ី និងដៃគូអភិវឌ្ឍន៍ដទៃទៀត ។ ដើម្បីទទួលបានជំនួយបច្ចេកទេស ធនធានហិរញ្ញវត្ថុ និងឱកាសក្នុងការបណ្តុះបណ្តាល យើងត្រូវមានការសហការជាមួយប្រព័ន្ធកីទ្បាអន្តរជាតិ។ ដើម្បីរៀនសូត្រពីគ្នាទៅវិញទៅមក ត្រូវមានការផ្លាស់ប្តូរបទពិសោធន៍ដោយបង្កើតកម្មវិធីផ្លាស់ប្តូរអត្តពលិក និងគ្រូបង្វឹកជាមួយបណ្តាប្រទេសដែលមានការអភិវឌ្ឍន៍កីឡាយូដូល្អ ។ ប្រទេសត្រូវមានការបង្កើនប្រកួតថ្នាក់ជាតិ និងខេត្ត យកជើងឯក ឲ្យបានទៀងទាត់។ តាមរយះការប្រកួតនានា វាបានផ្តល់ឱកាសឲ្យកីឡាករបានបង្ហាញសមត្ថភាព វាយតម្លៃការរីកចម្រើន និងជាវេទិកាមួយសម្រាប់ជ្រើសរើសកីឡាករឆ្នើមដើម្បីតំណាងជាតិ។ ដើម្បីទាក់ទាញអ្នកទស្សនា នឹងអ្នកគាំទ្រឲ្យចូលរួមកាន់តែច្រើន ត្រូវទាមទារការចូលរួមពីសាធារណជន និងផ្សព្វផ្សាយព្រឹត្តិការណ៍ប្រកួតឲ្យបានទូលំទូលាយ ។ ដើម្បីទទួលបានការគាំទ្រទាំងបច្ចេកទេស និងថវិកា យើងត្រូវបន្តកិច្ចសហការយ៉ាងជិតស្និទ្ធជាមួយក្រសួងអប់រំ យុវជន និងកីឡា ក៏ដូចជាគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា ។ សរុបមក ការបណ្តុះបណ្តាលប្រកបដោយប្រសិទ្ធភាព និងផែនការអនាគតដ៏ច្បាស់លាស់ គឺជាកត្តាកំណត់សម្រាប់ភាពជោគជ័យរបស់កីឡាយូដូនៅកម្ពុជា ។